កីឡាមិនមែនត្រឹមតែជាសកម្មភាពកម្សាន្ត ឬការប្រកួតប្រជែងដើម្បីស្វែងរកជ័យជម្នះនោះទេ។ វាជាកម្លាំងបង្រួបបង្រួមដ៏មានឥទ្ធិពលមួយ ដែលអាចកសាង ពង្រឹង និងថែរក្សាចំណងមិត្តភាពរវាងបុគ្គលនៅក្នុងសហគមន៍។ នៅកម្ពុជា ការលេងកីឡា និងការប្រកួតក្នុងមូលដ្ឋានជួយមនុស្សឲ្យបង្កើតទំនាក់ទំនងថ្មី និងអភិវឌ្ឍគុណតម្លៃរួម ដែលឆ្លុះបញ្ចាំងពីវប្បធម៌ខ្មែរ។ ដុច្នេះ នៅក្នុងអត្ថបទនេះនឹងលម្អិតអំពីលក្ខណៈពិសេសនៃមិត្តភាពតាមរយៈកីឡា ការប្រកួតក្នុងមូលដ្ឋាន និងឥទ្ធិពលវប្បធម៌ខ្មែរលើចំណងទាំងនេះ។ នៅប្រទេសកម្ពុជា មិត្តភាពដែលកើតចេញពីកីឡាមានលក្ខណៈពិសេសប្លែកពីធម្មតា។ វាកើតឡើងតាមរយៈការតស៊ូ ការជឿទុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមកក្នុងបរិយាកាសប្រកួតប្រជែង។ នៅពេលដែលមនុស្សលេងកីឡាជាមួយគ្នា ពួកគេរៀនពីភាពខ្លាំង និងភាពខ្សោយរបស់គ្នាទៅវិញទៅមក។ ការយល់ដឹង និងទំនាក់ទំនងស៊ីជម្រៅទាំងនេះ កើតចេញពីការសង្កេតផ្ទាល់នៅលើទីលាន។ ពួកគេដឹងថាអ្នកណាខ្លាំងផ្នែកការពារ អ្នកណាពូកែខាងវាយបក ឬអ្នកណាមានស្មារតីតស៊ូមិនចុះចាញ់។ នេះជួយឱ្យពួកគេចេះសម្របខ្លួន និងបំពេញចំនុចខ្វះខាតគ្នាទៅវិញទៅមក។ ចំណុចសំខាន់មួយទៀត គឺការយល់ចិត្ត និងការទុកចិត្ត។ នៅលើទីលាន ជាពិសេសក្នុងកីឡាជាក្រុមដូចជាបាល់ទាត់ ឬបាល់ទះ ការបញ្ជូនបាល់ឱ្យត្រូវជើងដៃគូ គឺទាមទារការយកចិត្តទុកដាក់ខ្ពស់។ កីឡាករម្នាក់ៗត្រូវជឿជាក់ថាដៃគូរបស់ខ្លួននឹងធ្វើអ្វីដែលត្រឹមត្រូវ ដើម្បីសម្រេចគោលដៅរួម។ ការទុកចិត្តនេះត្រូវបានកសាងឡើងតាមរយៈការហ្វឹកហាត់រួមគ្នាជាច្រើនម៉ោង និងការប្រកួតដ៏តានតឹងម្តងហើយម្តងទៀត។ រាល់ការទំនាក់ទំនងដោយពុំប្រើពាក្យពេចន៍ច្រើននោះទេ គ្រាន់តែលេងកីឡាជាមួយគ្នា ក៏ជាលក្ខណៈពិសេសមួយដែរ។ លើសពីនេះ កីឡាករច្រើនតែយល់ចិត្តគ្នាតាមរយៈសញ្ញា ទឹកមុខ ចលនារាងកាយ ឬសូម្បីតែការសម្លឹងភ្នែកគ្នា។ ឧទាហរណ៍ កីឡាករបាល់ទាត់អាចដឹងថាដៃគូនឹងបញ្ជូនបាល់ទៅណា ដោយគ្រាន់តែមើលចលនាក្បាល ឬចង្អុលដៃ។ ទំនាក់ទំនងបែបនេះបង្ហាញពីភាពស្និទ្ធស្នាល និងការយល់ចិត្តគ្នាទៅវិញទៅមកយ៉ាងជ្រាលជ្រៅ ដែលកម្ររកបានក្នុងមិត្តភាពធម្មតា។ ក្នុងពេលប្រកួត ទោះបីជាមានការលំបាក ឬបរាជ័យយ៉ាងណាក៏ដោយ ការគាំទ្រ និងលើកទឹកចិត្តគ្នាទៅវិញទៅមកគឺជារឿងសំខាន់បំផុត។ កីឡាករម្នាក់ៗតែងតែផ្តល់កម្លាំងចិត្តដល់មិត្តរួមក្រុមនៅពេលពួកគេធ្វើខុស ឬអស់កម្លាំង។ នេះជួយពង្រឹងស្មារតីក្រុម និងបង្កើតចំណងមិត្តភាពរឹងមាំ ព្រោះពួកគេបានឆ្លងកាត់ទាំងជ័យជម្នះ និងបរាជ័យជាមួយគ្នា។ ការលេងកីឡាក៏ជួយឲ្យយើងហាត់ប្រាណ ដើម្បីសុខភាពល្អដល់រាងកាយផងដែរ។ តាមរយៈការប្រកួតមនុស្សអាចរៀនពីវិន័យ ការអត់ធ្មត់ ការតស៊ូ ការសហការណ៍ ការដឹកនាំក្រុម និងស្វែងយល់ពីដៃគូរប្រកួត។ ជំនាញទាំងនេះមិនត្រឹមតែជួយឱ្យពួកគេក្លាយជាកីឡាករល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យពួកគេក្លាយជាមិត្តភក្តិល្អ និងពលរដ្ឋល្អក្នុងសង្គមទៀតផង។ ទីលានកីឡាជារឿយៗជាកន្លែងដែលមនុស្សមកពីគ្រប់ស្រទាប់វណ្ណៈ គ្រប់ជាតិសាសន៍ ដើម្បីបង្កើនភាពសិទ្ធស្នាល ដោយគ្មានការរើសអើង។ អ្វីដែលសំខាន់ គឺសមត្ថភាពលេង និងស្មារតីក្រុម ដែលធ្វើឱ្យមិត្តភាពតាមរយៈកីឡាមានភាពស្អិតរមួត និងស្មោះត្រង់។ ចំពោះ ឋានៈសង្គម ឬទ្រព្យសម្បត្តិមិនមែនជាឧបសគ្គក្នុងការស្វែងរកមិត្តភាពក្នុងបរិបថកីឡានោះទេ។ លើសពីនេះ មិត្តភាពដែលកើតចេញពីកីឡាតែងមានការគោរពគ្នាទៅវិញទៅមក។ ការប្រកួតប្រជែងដោយយុត្តិធម៌ ការទទួលស្គាល់សមត្ថភាពរបស់គូប្រជែង និងកំហុសរបស់ខ្លួនឯង គឺជាគន្លឹះដ៏សំខាន់មួយ។ ការគោរពគ្នាទៅវិញទៅមកបែបនេះមិនត្រឹមតែមាននៅលើទីលាននោះទេ ហើយក៏ត្រូវបានបន្តនៅក្រៅទីលានផងដែរ។ ចំណែកឯ ការប្រកួតកីឡាក្នុងមូលដ្ឋានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងមិត្តភាព និងពង្រឹងទំនាក់ទំនងសហគមន៍នៅកម្ពុជា។ ព្រឹត្តិការណ៍ទាំងនេះច្រើនតែមានការជួបជុំដ៏ធំមួយសម្រាប់អ្នកភូមិ និងអ្នករស់នៅក្នុងមូលដ្ឋាន។ ឧទាហរណ៍ជាក់ស្តែងគឺ ការប្រកួតបាល់ទាត់ ឬបាល់ទះតំណាងឲ្យភូមិ ឬសហគមន៍។ ព្រឹត្តិការណ៍នេះមានប្រជាប្រិយភាព និងប្រពៃណីយូរលង់នៅតាមបណ្តាខេត្ត និងទីជនបទនៃប្រទេសកម្ពុជា។ ការប្រកួតទាំងនេះមិនត្រឹមតែទាក់ទាញកីឡាករប៉ុណ្ណោះទេ ប៉ុន្តែក៏ទាក់ទាញអ្នកគាំទ្ររាប់រយនាក់ផងដែរ។ នៅពេលកីឡាករតំណាងឱ្យភូមិ ឬឃុំរបស់ខ្លួន ពួកគេមានភាពសាមគ្គី ស្មារតីទទួលខុសត្រូវ និងមោទកភាពខ្ពស់។ វាមិនត្រឹមតែជាការប្រកួតប្រជែងរវាងក្រុមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីការឯកភាព និងការរួបរួមជាកម្លាំងរបស់សហគមន៍នីមួយៗទៀតផង។ កីឡាករម្នាក់ៗមានអារម្មណ៍ថាខ្លួនជាផ្នែកមួយដ៏សំខាន់នៃភូមិ ឬឃុំរបស់ខ្លួន ហើយពួកគេខិតខំអស់ពីសមត្ថភាពដើម្បីនាំយកជ័យជម្នះជូនភូមិ។ លើសពីនេះ អ្នកគាំទ្រក៏ជាទិដ្ឋភាពនៃការផ្តល់កម្លាំងចិត្តដ៏ធំធេងដល់ពួកគេផងដែរ។ អ្នកគាំទ្របានជួបជុំគ្នា សើចសប្បាយ ស្រែកហ៊ោគាំទ្រក្រុមរបស់ខ្លួន និងចែករំលែកសេចក្តីរំភើបជាមួយគ្នា។ វាបង្កើតភាពស្និទ្ធស្នាល និងជួយពង្រឹងមិត្តភាពរវាងកីឡាករ អ្នកគាំទ្រ និងក្រុមទាំងពីរ។ ការជួបជុំបែបនេះក៏ជាឱកាសមួយសម្រាប់អ្នកភូមិ ឬមិត្តភក្តិដែលមិនសូវបានជួបគ្នា ឲ្យជជែកកម្សាន្តផងដែរ។ មុនការប្រកួត កីឡាករត្រូវចំណាយពេលច្រើនក្នុងការហ្វឹកហាត់ និងរៀបចំយុទ្ធសាស្ត្រជាមួយគ្នា។ ក្នុងអំឡុងពេលនេះ ពួកគេបានស្គាល់គ្នា កសាងភាពស្និទ្ធស្នាល និងយល់ពីរបៀបធ្វើការជាក្រុម។ បញ្ហាប្រឈមក្នុងការហ្វឹកហាត់រួមគ្នាជួយពង្រឹងភាពអត់ធ្មត់ ការប្តេជ្ញាចិត្ត និងការលះបង់របស់ពួកគេ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេចេះជួយគ្នាទៅវិញទៅមក ដាស់តឿនគ្នា និងកែតម្រូវកំហុសឆ្គងគ្នាផងដែរ។ ការអបអរសាទរ និងការជួបជុំក្រោយការប្រកួតក៏ជាផ្នែកមួយដ៏សំខាន់រវាងកីឡាករទាំងពីរក្រុម។ ក្រោយការប្រកួត ក្រុមទាំងពីរតែងតែជួបជុំគ្នាដើម្បីបរិភោគអាហារ ជជែកកម្សាន្ត និងចែករំលែកបទពិសោធន៍។ ពេលខ្លះ ក្រុមគូប្រជែងក៏អាចបង្កើតមិត្តភាពជាមួយគ្នាបានដែរ តាមរយៈការគោរពសមត្ថភាពគ្នាទៅវិញទៅមកនៅលើទីលាន។ ការជួបជុំទាំងនេះជួយបន្ធូរបន្ថយភាពតានតឹងពីការប្រកួត និងពង្រឹងទំនាក់ទំនងសង្គមឱ្យកាន់តែស៊ីជម្រៅ។ ជាមួយគ្នានេះផងដែរ ការប្រកួតកីឡាក្នុងមូលដ្ឋានច្រើនតែបើកយ៉ាងទូលំទូលាយសម្រាប់មនុស្សគ្រប់ជំនាន់ចូលរួម។ យើងក៏អាចឃើញយុវជនលេងជាមួយមនុស្សវ័យកណ្តាល ឬមនុស្សចាស់ដែលនៅមានកម្លាំងផងដែរ។ ភាពខុសគ្នានៃវ័យនេះបង្កើតបានជាមិត្តភាពពិសេស ដែលរួមបញ្ចូលការគោរព និងការរៀនសូត្រទៅវិញទៅមក។ តាមរយៈនេះ យុវជនអាចរៀនពីបទពិសោធន៍របស់អ្នកចាស់ ហើយអ្នកចាស់ក៏រីករាយនឹងស្វាគមន៍ជានិច្ច។ ក្រៅពីនេះ ការប្រកួតកីឡានៅក្នុងមូលដ្ឋានក៏ជាឱកាសសម្រាប់ក្នុងការចូលរួមកសាងធនធានមនុស្សក្នុងសហគមន៍ផងដែរ។ ពេលខ្លះ ថវិកាដែលបានពីការប្រកួតត្រូវបានយកទៅអភិវឌ្ឍទីលានកីឡា ឬកែលម្អបរិស្ថានក្នុងភូមិ។ ចំណែកឯ មួយចំនួនទៀតក៏ត្រូវបានយកទៅបរិច្ឆាកដល់មន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺថែមទៀតផង។ វប្បធម៌ខ្មែរក៏ដើរតួនាទីសំខាន់ក្នុងការបង្កើតមិត្តភាពតាមរយៈកីឡា ដែលធ្វើឲ្យចំណងមិត្តភាពទាំងនេះកាន់តែមានន័យ។ ដូច្នេះហើយ ស្មារតីសាមគ្គីភាព គឺជាគុណតម្លៃស្នូលមួយនៃសង្គមខ្មែរ។ ទាំងអស់នេះគឺជាការបង្ហាញពីស្មារតីសាមគ្គីភាពដ៏រឹងមាំ ដែលជួយឲ្យក្រុមទទួលបានជោគជ័យ។ កីឡាករម្នាក់ៗត្រូវលះបង់ប្រយោជន៍ផ្ទាល់ខ្លួនដើម្បីផលប្រយោជន៍រួមរបស់ក្រុម។ ពួកគេត្រូវរួបរួមគ្នាដើម្បីសម្រេចគោលដៅតែមួយគឺការស៊ុតបញ្ចូលទី។ ឧទាហរណ៍ អ្នកចាំទីត្រូវទុកចិត្តខ្សែការពារ ខ្សែការពារត្រូវការពារអ្នកចាំទី ហើយខ្សែប្រយុទ្ធត្រូវជឿជាក់លើការបញ្ជូនបាល់របស់ខ្សែបម្រើ។ ស្មារតីសាមគ្គីនេះមិនត្រឹមតែមាននៅលើទីលាននោះទេ តែវាបន្តដល់ជីវិតប្រចាំថ្ងៃរបស់ពួកគេថែមទៀតផង។ ពួកគេបានរៀនពីការធ្វើការរួមគ្នា ដែលអាចនាំមកនូវលទ្ធផលល្អប្រសើរជាជាងការធ្វើការតែម្នាក់ឯង។ ម្យ៉ាងវិញទៀត ការគោរពគ្នា គឺជាគុណតម្លៃមួយទៀតដែលវប្បធម៌ខ្មែរបានបណ្តុះបណ្ណាល។ នៅក្នុងការលេងកីឡា កីឡាកររៀនគោរពគ្នាទៅវិញទៅមក គោរពអាជ្ញាកណ្តាល និងគោរពលទ្ធផលនៃការប្រកួត ទោះបីជាឈ្នះ ឬចាញ់ក៏ដោយ។ ការគោរពនេះបង្កើតឲ្យមានប្រកួតប្រជែងមួយដែលមានភាពយុត្តិធម៌ និងជួយរក្សាចំណងមិត្តភាពឱ្យនៅស្ថិតស្ថេរយូរអង្វែង។ ឯ ការចាប់ដៃគ្នា ការសុំទោសនៅពេលធ្វើខុស គឺជាសញ្ញានៃការគោរពគ្នា។ ការគោរពក៏ត្រូវបានបង្ហាញតាមរយៈ ការទទួលស្គាល់សមត្ថភាពរបស់គូប្រជែងផងដែរ។ ទោះបីជាគូប្រជែងនៅលើទីលានក៏ដោយ កីឡាករខ្មែរច្រើនតែមានស្មារតីកីឡាល្អ ដោយសរសើរគ្នាទៅវិញទៅមកចំពោះការលេងល្អ។ នេះបង្ហាញពីភាពថ្លៃថ្នូរ និងការគោរព ដែលជាមូលដ្ឋានគ្រឹះនៃក្រុម។ ការផ្តល់កម្លាំងកាយ កម្លាំងចិត្តអោយគ្នាទៅវិញទោមក គឺជាអត្ថប្រយោជន៍ដ៏ធំមួយនៃកីឡាករដែលត្រូវបានពង្រឹងដោយសង្គមខ្មែរ។ កីឡាមិនត្រឹមតែជួយពង្រឹងកម្លាំងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយ ពង្រឹងកម្លាំងចិត្ត និងការទំនាក់ទំនងគ្នាទៀតផង។ ម្យ៉ាងវិញទៀត ពួកគេបានរៀនពីភាពអត់ធ្មត់ ភាពក្លាហាន និងការតស៊ូមិនចុះចាញ់។ កីឡាករបានរៀនពីរបៀបគ្រប់គ្រងអារម្មណ៍តានតឹងនៅពេលក្រុមជួបការលំបាក និងរបៀបកែតម្រូវឡើងវិញនៅពេលបរាជ័យ។ ក្រៅពីនេះ ថែមទាំងជួយឱ្យពួកគេជំនះរាល់ឧបសគ្គទាំងអស់ជាមួយគ្នា ទាំងនៅលើទីលាន និងក្នុងជីវិតប្រចាំថ្ងៃ។ ការចែករំលែក និងភាពសប្បុរសក៏ជាគុណតម្លៃដ៏សំខាន់ក្នុងសង្គមខ្មែរដែរ។ ជាពិសេស អ្នកដែលមានជំនាញជាងបានជួយបង្ហាត់បង្រៀនអ្នកដែលទើបចាប់ផ្ដើម។ ពួកគេជួយមិត្តភក្តិដែលទន់ខ្សោយជាងឱ្យប្រសើរឡើង និងអបអរសាទរចំពោះភាពជោគជ័យរបស់គ្នាទៅវិញទៅមកដោយគ្មានការច្រណែន។ យ៉ាងណាមិញ ការប្រកួតកីឡានៅក្នុងមូលដ្ឋានច្រើនតែធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុខភាព និងសាមគ្គីភាពក្នុងសហគមន៍។ តាមរយៈការចូលរួម មនុស្សមិនត្រឹមតែកសាងមិត្តភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់សុខុមាលភាពរួមរបស់សហគមន៍ទៀតផង។ វាបានផ្តល់នូវអារម្មណ៍នៃមោទកភាព និងភាពជាម្ចាស់ ដែលជួយពង្រឹងទំនាក់ទំនងសង្គមឱ្យកាន់តែស៊ីជម្រៅ។ សរុបមក វាគឺជាទម្រង់នៃទំនាក់ទំនងដ៏មានតម្លៃដែលកសាងឡើងដោយការទុកចិត្ត ការគាំទ្រ និងស្មារតីរួបរួម។ វាឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីគុណតម្លៃវប្បធម៌ខ្មែរនៃការគោរពគ្នា សាមគ្គីភាព និងការអភិវឌ្ឍកម្លាំងកាយចិត្ត ដែលរួមចំណែកយ៉ាងសំខាន់ដល់ភាពសុខដុមរមនានៅក្នុងសង្គម។